ឯនិមិត្តសញ្ញានៃទៀន ត្រូវបានចាត់ទុកថាជា "ពន្លឺ" ដែលជាប្រភពនៃបញ្ញា ការបំភ្លឺ និងសន្តិភាព។ ហើយនិមិត្តសញ្ញានៃទៀន មានច្រើនបែប ដូចជា ពន្លឺនៃបញ្ញា និងការបំភ្លឺផ្លូវ ការលះបង់ ការបណ្តេញភាពងងឹត ការផ្ដល់ភាពកក់ក្ដៅ។ ដែលពន្លឺភ្លើងទៀន ត្រូវបានប្រៀបធៀបទៅនឹង ពន្លឺនៃបញ្ញា ដែលជួយឲ្យមនុស្សមើលឃើញការពិត និងដើរចេញពីភាពងងឹតនៃអវិជ្ជា។ ដូចទៀនបំភ្លឺទីងងឹត បញ្ញាក៏បំភ្លឺផ្លូវជីវិតឲ្យមនុស្សចេះពិចារណា យល់ពីធម៌អាថ៌ និងសម្រេចនូវធម៌ ហើយវាជា ការណែនាំផ្លូវចិត្ត។ ជាទូទៅ គេអុជទៀននៅមុខព្រះពុទ្ធរូប ដើម្បីរំលឹកដល់ព្រះធម៌ដែលជាពន្លឺនាំផ្លូវផុតទុក្ខ។ នៅក្នុងពិធីសូត្រមន្ត ឬពិធីវិសាខបូជា ទៀនដើរតួនាទីយ៉ាងសំខាន់ក្នុងការបំភ្លឺបរិយាកាស និងជាការគោរពផងដែរ។ ចំណែកឯទៀនដែលឆេះ រលាយខ្លួនឯងបន្តិចម្តងៗ ហើយផ្តល់ពន្លឺដល់អ្នកដទៃ គឺជានិមិត្តរូបដ៏រឹងមាំនៃ ការលះបង់នូវខ្លួនឯង ដើម្បីប្រយោជន៍រួម ឬដើម្បីបំភ្លឺអ្នកដទៃ។ មួយវិញទៀតវាក៏រំលឹកដល់ ភាពមិនទៀងទាត់ ឬ អនិច្ចំ នៃជីវិត និងការរលាយបាត់ទៅវិញនៃរូបកាយ ឬធាតុផ្សំទាំងពួង ដែលមានហៅថា ខន្ធ ៥ រួមមាន រូបក្ខន្ធ វេទនាខន្ធ សញ្ញាខន្ធ សង្ខារក្ខន្ធ និងវិញ្ញាណក្ខន្ធ។ នៅក្នុងនោះ អ្នកប្រតិបត្តិធម៌អាចសម្លឹងមើលទៀនដែលកំពុងរលាយ ដើម្បីរំលឹកដល់ការលះបង់កិលេស និងការរលាយនៃអត្មា។ ទៀនផ្តល់ពន្លឺដើម្បី បណ្ដេញភាពងងឹត ទាំងឡាយ មិនថាតែភាពងងឹតខាងក្រៅ ឬភាពងងឹតខាងក្នុង។ ហើយពន្លឺទៀនតំណាងឲ្យការយកឈ្នះលើឧបសគ្គផ្លូវចិត្ត និងផ្លូវកាយ ដោយបំភ្លឺផ្លូវ ធ្វើឲ្យផ្លូវចិត្តស្ងប់ស្ងាត់។ ជាទូទៅគេអុជទៀននៅកន្លែងដែលគ្មានពន្លឺ ក្នុងពិធីសាសនាពេលយប់ ឬក្នុងពេលសមាធិ ដើម្បីបង្កើតបរិយាកាសដ៏ស្ងប់ស្ងាត់ និងមានពន្លឺនាំផ្លូវ។ ម្យ៉ាងទៀត ពន្លឺភ្លើងទៀនមានភាពកក់ក្ដៅ និងទន់ភ្លន់ មិនចែងចាំងខ្លាំងពេកដែលវាបង្កើតបរិយាកាស ស្ងប់ស្ងាត់ សន្តិភាព និងផាសុកភាព ដែលជួយឲ្យចិត្តមានអារម្មណ៍ធូរស្រាល និងមូល។ ទៀនត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយនៅក្នុងពិធីសាសនា ពិធីសមាធិ និងសូម្បីតែក្នុងការរៀបចំលម្អគេហដ្ឋាន ដើម្បីបង្កើតបរិយាកាសសន្តិភាព និងភាពកក់ក្ដៅ។ សរុបសេចក្ដីមក ធូប និងទៀន មិនមែនគ្រាន់តែជាវត្ថុសាមញ្ញសម្រាប់បូជានោះទេ តែពួកវាផ្ទុកនូវ និមិត្តសញ្ញា និងអត្ថន័យទស្សនវិជ្ជាដ៏ជ្រាលជ្រៅ ដែលឆ្លុះបញ្ចាំងពីជំនឿ សីលធម៌ និងប្រាជ្ញារបស់ប្រជាជនខ្មែរ។ ហើយពួកវាបានក្លាយជាផ្នែកមួយដែលមិនអាចខ្វះបានក្នុងពិធីបុណ្យប្រពៃណី សាសនា និងជីវិតរស់នៅប្រចាំថ្ងៃ។